ពិធីបុណ្យវប្បធម៌នៅកម្ពុជាមិនត្រឹមតែជាព្រឹត្តិការណ៍សាសនាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកម្លាំងចលករដ៏មានឥទ្ធិពលបំផុតក្នុងការកំណត់ទិសដៅនៃចរន្តសាច់ប្រាក់ និងការប្រើប្រាស់ក្នុងស្រុក។ វដ្តអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាដំណាក់កាលច្បាស់លាស់ ដោយយោងទៅតាមប្រតិទិននៃពិធីបុណ្យធំៗទាំងបីគឺ បុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ និងបុណ្យអុំទូក។ ការយល់ដឹងអំពីឥរិយាបថអ្នកប្រើប្រាស់ក្នុងអំឡុងពេលបុណ្យនីមួយៗ អនុញ្ញាតឱ្យសហគ្រិនអាចព្យាករណ៍ពីតម្រូវការទីផ្សារ និងរៀបចំយុទ្ធសាស្ត្រផ្គត់ផ្គង់បានយ៉ាងត្រឹមត្រូវបំផុត។ នៅក្នុងរដូវកាលនីមួយៗ អាជីវកម្មតែងតែឆ្លងកាត់ដំណាក់កាល "ស្ងប់ស្ងាត់" និងដំណាក់កាល "ផ្ទុះឡើងនៃតម្រូវការ" ដែលតម្រូវឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងហ្មត់ចត់។ ពិធីបុណ្យទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែកទ្រព្យសម្បត្តិឡើងវិញ ដោយសារលំហូរទឹកប្រាក់ដ៏មហាសាលត្រូវបានផ្ទេរពីទីក្រុងភ្នំពេញទៅកាន់តំបន់ជនបទតាមរយៈការធ្វើដំណើរកម្សាន្ត។ កំណើនសេដ្ឋកិច្ចតាមរដូវកាលក្នុងអំឡុងពេលបុណ្យប្រពៃណី ជារឿយៗជួយជំរុញដល់វិស័យលក់រាយ ទេសចរណ៍ និងដឹកជញ្ជូនឱ្យសម្រេចបាននូវគោលដៅចំណូលប្រចាំឆ្នាំរបស់ពួកគេ។ រដ្ឋាភិបាល និងវិស័យឯកជនតែងតែសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីធានាថា សកម្មភាពពាណិជ្ជកម្មក្នុងអំឡុងពេលបុណ្យមិនមានការរំខាន ឬការឡើងថ្លៃទំនិញហួសហេតុពេក។ ពិធីបុណ្យជាតិគឺជាពេលវេលាដែលសហគ្រាសខ្នាតតូច និងមធ្យម អាចទាញយកផលចំណេញបានច្រើនបំផុតតាមរយៈការលក់ផលិតផលដែលមានលក្ខណៈវប្បធម៌ និងតម្រូវការមូលដ្ឋាន។ ការកើនឡើងនៃតម្រូវការក្នុងស្រុកក្នុងអំឡុងពេលឈប់សម្រាកទាំងនេះ ជួយបង្កើនទំនុកចិត្តដល់វិនិយោគិនក្នុងការពង្រីកផលិតកម្មរបស់ពួកគេដើម្បីឆ្លើយតបនឹងទីផ្សារដែលកំពុងរីកចម្រើន។ ការវិភាគលើទិន្នន័យនៃការចំណាយរបស់អតិថិជនក្នុងរដូវបុណ្យ គឺជាគន្លឹះដ៏សំខាន់សម្រាប់ក្រុមហ៊ុនខ្នាតធំក្នុងការបង្កើតផលិតផលថ្មីៗដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរ។ បុណ្យចូលឆ្នាំខ្មែរដែលប្រារព្ធឡើងក្នុងខែមេសា គឺជាពេលវេលាដែលសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យលក់រាយឡើងដល់ចំណុចខ្ពស់បំផុតដោយសារការសម្រុកទិញទំនិញទុកជាកាដូ និងការដើរកម្សាន្ត។ ឧស្សាហកម្មកាត់ដេរ និងម៉ូដសម្លៀកបំពាក់ទទួលបានអត្ថប្រយោជន៍យ៉ាងធំធេង ដោយសារប្រជាជនកម្ពុជាមានទំនៀមទម្លាប់ទិញសម្លៀកបំពាក់ថ្មីៗយ៉ាងហោចណាស់មួយឈុតសម្រាប់ទទួលទេវតាឆ្នាំថ្មី។ ក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាបៀរបង្កើនសង្វាក់ផលិតកម្មរបស់ពួកគេរហូតដល់កម្រិតអតិបរមា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារដែលមានតម្រូវការកើនឡើងទ្វេដងក្នុងរដូវក្តៅ និងរដូវចូលឆ្នាំ។ ការផ្តល់រង្វាន់មហាសាលពីសំណាក់ក្រុមហ៊ុនធំៗក្នុងអំឡុងពេលចូលឆ្នាំខ្មែរ គឺជាយុទ្ធសាស្ត្រទីផ្សារដ៏មានប្រសិទ្ធភាពក្នុងការបង្កើនបរិមាណលក់ និងការចងចាំម៉ាកផលិតផលក្នុងចំណោមមហាជន។ វិស័យគ្រឿងអេឡិចត្រូនិក និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះច្រើនតែមានការលក់បញ្ចុះតម្លៃយ៉ាងគំហុក ដែលជំរុញឱ្យគ្រួសារជាច្រើនសម្រេចចិត្តផ្លាស់ប្តូរឧបករណ៍ចាស់ៗក្នុងឱកាសឆ្នាំថ្មី។ សេវាកម្មដឹកជញ្ជូន និងឡានឈ្នួលជួបប្រទះនឹងការកក់ទុកលើសសមត្ថភាព ដែលតម្រូវឱ្យមានការរៀបចំយុទ្ធសាស្ត្រដឹកជញ្ជូនឱ្យបានហ្មត់ចត់ដើម្បីចៀសវាងការខាតបង់ឱកាស។ តម្លៃដីធ្លី និងអចលនទ្រព្យនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗជារឿយៗកើនឡើង ដោយសារអ្នកវិនិយោគមើលឃើញពីសក្តានុពលនៃលំហូរភ្ញៀវទេសចរក្នុងអំឡុងពេលចូលឆ្នាំ។ ហាងលក់គ្រឿងមាស និងត្បូងមានតម្លៃមានភាពមមាញឹកខ្លាំង ដោយសារប្រជាជនខ្មែរចូលចិត្តទិញគ្រឿងអលង្ការដើម្បីជាការលើកលម្អរូបរាង និងជាការសន្សំទ្រព្យសម្រាប់ឆ្នាំថ្មី។ ការចំណាយលើការធ្វើដំណើរទៅស្រុកកំណើតមិនត្រឹមតែជួយដល់វិស័យដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការលក់ទំនិញនៅតាមហាងលក់ចាប់ហួយតាមដងផ្លូវជាតិទៀតផង។ បុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាមាសសម្រាប់វិស័យកម្សាន្ត ដូចជាការប្រគំតន្ត្រី និងព្រឹត្តិការណ៍សង្ក្រាន្ត ដែលទាក់ទាញការឧបត្ថម្ភយ៉ាងច្រើនពីក្រុមហ៊ុនពាណិជ្ជកម្មនានា។ ពិធីបុណ្យភ្ជុំបិណ្ឌដែលអូសបន្លាយពេល ១៥ ថ្ងៃ បង្កើតបានជាទីផ្សារជាក់លាក់មួយសម្រាប់ផលិតផលសាសនា គ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ធ្វើបុណ្យទាន។ អាជីវកម្មលក់កន្ត្រកកាដូដែលរៀបចំឡើងយ៉ាងប្រណីតសម្រាប់ប្រគេនព្រះសង្ឃ និងជូនចាស់ទុំ គឺជាផ្នែកមួយដ៏ធំនៃប្រាក់ចំណេញសម្រាប់ផ្សារទំនើប និងហាងលក់រាយ។ តម្រូវការផ្លែឈើស្រស់ និងផ្កាភ្ញីកើនឡើងយ៉ាងខ្លាំងនៅគ្រប់ទីផ្សារទូទាំងប្រទេស ដែលផ្តល់ឱកាសឱ្យកសិករក្នុងស្រុកអាចលក់ផលិតផលរបស់ពួកគេបានក្នុងតម្លៃខ្ពស់ជាងធម្មតា។ វិស័យសម្លៀកបំពាក់បែបប្រពៃណី ដូចជាហូល ផាមួង និងអាវប៉ាក់ មានសន្ទុះលក់ខ្លាំងដោយសារស្ត្រីខ្មែរផ្តល់តម្លៃខ្ពស់លើការតុបតែងខ្លួនឱ្យបានសមរម្យនៅតាមវត្តអារាម។ ក្រុមហ៊ុនផ្ទេរប្រាក់ និងធនាគារជួបប្រទះនឹងការកើនឡើងនៃប្រតិបត្តិការហិរញ្ញវត្ថុ ខណៈដែលពលករនៅទីក្រុងផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសារនៅឯស្រុកកំណើតដើម្បីរៀបចំពិធីបុណ្យ។ ការកើនឡើងនៃតម្លៃសាច់ និងបន្លែក្នុងរដូវភ្ជុំបិណ្ឌ តម្រូវឱ្យមានការត្រួតពិនិត្យ និងការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធដើម្បីការពារអតិផរណា។ សេវាកម្មជួលរថយន្តលក្ខណៈគ្រួសារមានតម្រូវការខ្ពស់បំផុត ដោយសារប្រជាជនចូលចិត្តធ្វើដំណើរទៅកាន់វត្តអារាមជាច្រើនក្នុងខេត្តឆ្ងាយៗជាមួយសាច់ញាតិ។ អាជីវកម្មផលិតនំប្រពៃណី ដូចជានំអន្សម និងនំគម ផ្តល់ការងារតាមរដូវកាលដល់មនុស្សរាប់ពាន់នាក់នៅតាមតំបន់ជនបទ និងជាយក្រុង។ ការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងរដូវភ្ជុំបិណ្ឌច្រើនតែប្រើប្រាស់រូបភាពគ្រួសារជួបជុំគ្នា ដែលជួយពង្រឹងរូបភាពម៉ាកផលិតផលក្នុងនាមជាក្រុមហ៊ុនដែលយល់ចិត្តអតិថិជន។ ពិធីបុណ្យភ្ជុំបិណ្ឌក៏ជាឱកាសសម្រាប់សណ្ឋាគារ និងរីសតក្នុងការផ្តល់ជូនកញ្ចប់ "សម្រាកលំហែកាយជាមួយគ្រួសារ" ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក។ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្តុំមនុស្សច្រើនបំផុតនៅទីក្រុងភ្នំពេញ ដែលបង្កើតជាឱកាសលក់រាយដ៏ធំធេង។ ក្រុមហ៊ុនទូរគមនាគមន៍តែងតែបង្កើនការដាក់ស្តង់លក់ស៊ីមកាត និងការបញ្ចុះតម្លៃទូរស័ព្ទដៃនៅតាមទីតាំងសំខាន់ៗជុំវិញតំបន់មាត់ទន្លេ។ វិស័យអាហារ និងភេសជ្ជៈជួបប្រទះនឹងការលក់ដាច់បំផុតមិនធ្លាប់មាន ដោយសារលំហូរភ្ញៀវទេសចររាប់លាននាក់ដែលមកទស្សនាការប្រណាំងទូក។ ការរៀបចំពិព័រណ៍ពាណិជ្ជកម្មតាមដងផ្លូវក្នុងអំឡុងពេលបុណ្យអុំទូក គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុនក្នុងការស្ទង់មតិអតិថិជនមកពីគ្រប់ទិសទី។ តម្រូវការលើសេវាសន្តិសុខឯកជន សេវាសម្អាត និងការរៀបចំព្រឹត្តិការណ៍កើនឡើង ដែលជួយបង្កើនចំណូលដល់ក្រុមហ៊ុនក្នុងវិស័យសេវាកម្មទាំងនេះ។ អាជីវកម្មទេសចរណ៍តាមដងទន្លេ ដូចជាការជួលទូកកម្សាន្តដើម្បីមើលការអុំទូក និងការបាញ់កាំជ្រួច ទទួលបានការកក់ពេញជាច្រើនសប្តាហ៍មុន។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្សាយបន្តផ្ទាល់នូវកម្មវិធីបុណ្យអុំទូក បង្កើតឱកាសឱ្យក្រុមហ៊ុននានាអាចផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញបានយ៉ាងទូលំទូលាយ។ សហគ្រាសផលិតផលក្នុងស្រុក "ភូមិមួយផលិតផលមួយ" ប្រើប្រាស់ព្រឹត្តិការណ៍នេះដើម្បីបង្ហាញពីស្នាដៃរបស់ពួកគេទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការកើនឡើងនៃចំនួនមនុស្សនៅទីក្រុងភ្នំពេញ តម្រូវឱ្យមានការរៀបចំផែនការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីឱ្យបានគ្រប់គ្រាន់ដើម្បីគាំទ្រដល់អាជីវកម្មនានា។ បុណ្យអុំទូកក៏ជួយជំរុញដល់ការលក់ទំនិញប្រើប្រាស់ប្រចាំថ្ងៃតាមខេត្តក្រុងនានា នៅពេលដែលប្រជាជនត្រឡប់មកវិញក្រោយការកម្សាន្ត។ ការឈប់សម្រាករយៈពេលវែងក្នុងអំឡុងពេលពិធីបុណ្យជាតិ បង្កើតជាបញ្ហាប្រឈមដ៏ធំសម្រាប់រោងចក្រផលិតកម្មដែលត្រូវការប្រតិបត្តិការជាបន្តបន្ទាប់។ ម្ចាស់អាជីវកម្មជាច្រើនត្រូវប្រឈមនឹងកង្វះខាតបុគ្គលិក ដោយសារពលករភាគច្រើនសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតមុនថ្ងៃកំណត់ និងត្រឡប់មកវិញយឺតយ៉ាវ។ ការផ្តល់ប្រាក់រង្វាន់ និងការចំណាយលើប្រាក់ឈ្នួលបន្ថែមក្នុងថ្ងៃបុណ្យ បង្កើនបន្ទុកចំណាយប្រតិបត្តិការ ប៉ុន្តែវាចាំបាច់ដើម្បីរក្សាកម្លាំងពលកម្ម។ ការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកក្នុងអំឡុងពេលបុណ្យ អាចបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការចែកចាយទំនិញដល់ដៃអតិថិជន។ ផលិតភាពការងារជារឿយៗធ្លាក់ចុះនៅប៉ុន្មានថ្ងៃមុនពិធីបុណ្យមកដល់ ដោយសារចិត្តគំនិតរបស់បុគ្គលិកកំពុងផ្តោតលើការរៀបចំខ្លួនដើរកម្សាន្ត។ អាជីវកម្មដែលពឹងផ្អែកលើការនាំចូលវត្ថុធាតុដើម ត្រូវតែរៀបចំស្តុកទុកឱ្យបានច្រើនមុនពេលច្រកព្រំដែន និងការិយាល័យរដ្ឋបាលផ្អាកដំណើរការ។ ការដណ្តើមបុគ្គលិកបណ្តោះអាសន្នរវាងសណ្ឋាគារ និងភោជនីយដ្ឋានក្នុងរដូវបុណ្យ អាចបណ្តាលឱ្យមានការកើនឡើងនៃតម្លៃពលកម្មក្នុងស្រុក។ ការគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានសមស្របគឺជារឿងសំខាន់បំផុត ដើម្បីធានាថាមានប្រាក់គ្រប់គ្រាន់សម្រាប់បើកប្រាក់ខែ និងប្រាក់រង្វាន់មុនពេលឈប់សម្រាក។ ក្រុមហ៊ុនដែលមានប្រតិបត្តិការអន្តរជាតិ ត្រូវតែពន្យល់ពីវដ្តនៃពិធីបុណ្យខ្មែរដល់ដៃគូបរទេស ដើម្បីចៀសវាងការយល់ច្រឡំលើការយឺតយ៉ាវនៃផលិតកម្ម។ ការបណ្តុះបណ្តាលបុគ្គលិកឱ្យយល់ពីការបម្រើអតិថិជនក្នុងស្ថានភាពមមាញឹកខ្លាំង គឺជាគន្លឹះដើម្បីរក្សាគុណភាពសេវាកម្មក្នុងរដូវកាលបុណ្យ។ វដ្តនៃពិធីបុណ្យជាតិបង្កើតឱ្យមានបាតុភូត "ទេសចរណ៍ដ៏មហាសាល" ដែលជំរុញឱ្យតំបន់ទេសចរណ៍តាមខេត្តមានសន្ទុះសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស។ សណ្ឋាគារ និងរីសតដែលមានការរៀបចំកម្មវិធីកម្សាន្តបែបវប្បធម៌ ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងកន្លែងដែលផ្តល់តែសេវាស្នាក់នៅធម្មតា។ ការកើនឡើងនៃតម្រូវការទេសចរណ៍ក្នុងស្រុកបានជំរុញឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ថ្មីៗនៅតាមតំបន់ដាច់ស្រយាល។ ភ្នាក់ងារទេសចរណ៍ជួបប្រទះនឹងការមមាញឹកក្នុងការរៀបចំកញ្ចប់ទស្សនកិច្ច "បុណ្យជាតិ" ដែលរួមបញ្ចូលទាំងសេវាដឹកជញ្ជូន ការស្នាក់នៅ និងម្ហូបអាហារ។ ការឡើងថ្លៃសេវាកម្មក្នុងអំឡុងពេលបុណ្យ គឺជាបញ្ហាប្រឈមដែលតម្រូវឱ្យមានតុល្យភាពរវាងប្រាក់ចំណេញ និងការពេញចិត្តរបស់អតិថិជន។ វិស័យទេសចរណ៍សហគមន៍ទទួលបានអត្ថប្រយោជន៍ពីការធ្វើដំណើររបស់ប្រជាជនទីក្រុង ដែលចង់សាកល្បងបទពិសោធន៍រស់នៅបែបជនបទក្នុងពេលបុណ្យ។ ការប្រើប្រាស់កម្មវិធីកក់សណ្ឋាគារតាមអនឡាញកើនឡើងយ៉ាងខ្លាំង ដែលជួយឱ្យម្ចាស់អាជីវកម្មអាចគ្រប់គ្រងចំនួនភ្ញៀវបានប្រសើរជាងមុន។ បទពិសោធន៍ល្អរបស់ភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យ គឺជាការផ្សព្វផ្សាយដោយឥតគិតថ្លៃដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អាជីវកម្មតាមរយៈមាត់មួយទៅមាត់មួយ។ ការអភិវឌ្ឍផលិតផលទេសចរណ៍ដែលផ្អែកលើអត្តសញ្ញាណតំបន់ ជួយឱ្យខេត្តនីមួយៗអាចប្រកួតប្រជែងទាក់ទាញភ្ញៀវក្នុងរដូវកាលបុណ្យ។ យុទ្ធនាការទីផ្សារដែលផ្សារភ្ជាប់ជាមួយនឹងក្តីស្រឡាញ់គ្រួសារ និងមោទនភាពជាតិ ទទួលបានការឆ្លើយតបជាវិជ្ជមានបំផុតពីសំណាក់អ្នកប្រើប្រាស់ខ្មែរ។ ការបញ្ចុះតម្លៃពិសេស "មុនថ្ងៃបុណ្យ" គឺជាយុទ្ធសាស្ត្រដើម្បីបញ្ចេញទំនិញក្នុងស្តុក និងជួយសម្រួលដល់ការសម្រុកទិញក្នុងពេលថ្ងៃបុណ្យពិតប្រាកដ។ ការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្ញើសារអបអរសាទរ និងផ្តល់ជូនប្រូម៉ូសិនផ្ទាល់ខ្លួនដល់អតិថិជនម្នាក់ៗ កំពុងក្លាយជាជម្រើសដ៏ពេញនិយម។ កិច្ចសហការរវាងម៉ាកគ្រឿងសម្អាង និងវិស័យកាត់ដេរ ដើម្បីបង្កើតកញ្ចប់ "សម្រស់ឆ្នាំថ្មី" ជួយបង្កើនចំណូលដល់ភាគីទាំងសងខាង។ ការតុបតែងហាងឱ្យមានសោភ័ណភាពតាមប្រធានបទនៃពិធីបុណ្យនីមួយៗ ជួយទាក់ទាញអតិថិជនឱ្យចូលមកថតរូប និងទិញទំនិញកាន់តែច្រើន។ កម្មវិធីផ្តល់រង្វាន់តាមរយៈការស្កែន QR Code លើសំបកវេចខ្ចប់ផលិតផល ជួយឱ្យក្រុមហ៊ុនប្រមូលទិន្នន័យអតិថិជនបានយ៉ាងមានប្រសិទ្ធភាព។ ការឧបត្ថម្ភដល់ព្រឹត្តិការណ៍សង្ក្រាន្តតាមបណ្តាខេត្ត ជួយឱ្យម៉ាកផលិតផលអាចជ្រាបចូលទៅដល់កម្រិតមូលដ្ឋានបានយ៉ាងឆាប់រហ័ស។ ការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ទំនិញដែលទិញជាកាដូក្នុងរដូវបុណ្យ គឺជាការលើកទឹកចិត្តដ៏ល្អដល់អតិថិជនអនឡាញ។ ការវិភាគលើការប្រកួតប្រជែងរបស់ដៃគូក្នុងរដូវកាលបុណ្យ ជួយឱ្យក្រុមហ៊ុនអាចកែសម្រួលយុទ្ធសាស្ត្រតម្លៃរបស់ពួកគេបានទាន់ពេលវេលា។ នាពេលអនាគត វដ្តអាជីវកម្មតាមរដូវកាលនៅកម្ពុជានឹងកាន់តែមានលក្ខណៈឌីជីថល ជាមួយនឹងការទិញទំនិញ និងការទូទាត់ប្រាក់តាមអនឡាញកាន់តែខ្លាំង។ ការប្រើប្រាស់ទិន្នន័យធំ នឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចព្យាករណ៍ពីតម្រូវការអតិថិជនក្នុងរដូវបុណ្យបានត្រឹមត្រូវដល់ទៅ ៩០%។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងប្រពៃណី ដូចជាការធ្វើបុណ្យតាមអនឡាញ ឬការផ្ញើកាដូឌីជីថល នឹងបង្កើតជាផ្នែកទីផ្សារថ្មី។ អាជីវកម្មដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រែប្រួលនៃរដូវកាល នឹងអាចរក្សាស្ថិរភាពហិរញ្ញវត្ថុបានទោះបីជាសេដ្ឋកិច្ចសកលមានការប្រែប្រួលក៏ដោយ។ ការពង្រឹងសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកគឺជាគន្លឹះដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលក្នុងអំឡុងពេលតម្រូវការខ្ពស់បំផុត។ ពិធីបុណ្យប្រពៃណីជាតិនឹងនៅតែជាសសរស្តម្ភដ៏រឹងមាំក្នុងការថែរក្សាអត្តសញ្ញាណខ្មែរ ព្រមទាំងជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ ការវិនិយោគលើធនធានមនុស្សដែលមានជំនាញពហុមុខ នឹងជួយឱ្យក្រុមហ៊ុនអាចដោះស្រាយបញ្ហាកង្វះបុគ្គលិកក្នុងរដូវបុណ្យបានយ៉ាងរលូន។ កិច្ចសហការរវាងវិស័យរដ្ឋ និងឯកជនក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យ នឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុតក្នុងតំបន់។ ជាការសន្និដ្ឋាន រាល់យុទ្ធសាស្ត្រអាជីវកម្មដែលទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា មិនអាចមើលរំលងនូវកត្តាវប្បធម៌ និងពិធីបុណ្យជាតិ ដែលជាក្បាលម៉ាស៊ីនរុញច្រានការចំណាយរបស់អតិថិជននោះឡើយ។ ពិធីបុណ្យនីមួយៗបានបង្កើតនូវវដ្តនៃ "ការចែកចាយចំណូលឡើងវិញ" ដែលជួយឱ្យលំហូរសាច់ប្រាក់ពីវិស័យឧស្សាហកម្ម និងសេវាកម្មក្នុងក្រុង ហូរចូលទៅកាន់វិស័យកសិកម្ម និងអាជីវកម្មតូចតាចនៅតាមជនបទ។ ការរៀបចំផែនការហិរញ្ញវត្ថុដោយផ្អែកលើភាពប្រែប្រួលនៃរដូវកាលបុណ្យ គឺជាគន្លឹះដ៏សំខាន់ដែលជួយឱ្យសហគ្រាសក្នុងស្រុកអាចរក្សាបាននូវស្ថិរភាពលំហូរសាច់ប្រាក់ និងចៀសវាងវិបត្តិបំណុលក្នុងរដូវស្ងប់ស្ងាត់។ ទំនាក់ទំនងរវាងវប្បធម៌ និងពាណិជ្ជកម្មនៅកម្ពុជា បានបង្កើតនូវប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចមួយដែលមានភាពធន់ និងអាចទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានពីសេដ្ឋកិច្ចសកលបានយ៉ាងប្រសើរ។ សម្រាប់អ្នកវិនិយោគ ការតាមដាន និងវិភាគលើទិន្នន័យនៃការលក់ក្នុងអំឡុងពេលបុណ្យ គឺជាប្រភពព័ត៌មានដ៏មានតម្លៃបំផុតក្នុងការស្វែងយល់ពីតម្រូវការពិតប្រាកដ និងកម្លាំងទិញរបស់ប្រជាជនខ្មែរ។ ភាពជោគជ័យនៃយុទ្ធនាការទីផ្សារតាមរដូវកាល មិនត្រឹមតែស្ថិតនៅលើការបញ្ចុះតម្លៃប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើសមត្ថភាពរបស់ម៉ាកសញ្ញាក្នុងការបញ្ចូលខ្លួនទៅក្នុងជីវភាពរស់នៅ និងមនោសញ្ចេតនារបស់អតិថិជន។ បញ្ហាប្រឈមនៃកង្វះកម្លាំងពលកម្មក្នុងរដូវបុណ្យ គួរត្រូវបានចាត់ទុកថាជាឱកាសសម្រាប់ក្រុមហ៊ុននានាក្នុងការវិនិយោគលើបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ដើម្បីកាត់បន្ថយការពឹងផ្អែកលើមនុស្សក្នុងដំណាក់កាលផលិតកម្មសំខាន់ៗ។ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ក្នុងសម័យឌីជីថល បានធ្វើឱ្យពិធីបុណ្យប្រពៃណីក្លាយជា "សមរភូមិទីផ្សារអនឡាញ" ដែលតម្រូវឱ្យអាជីវកម្មត្រូវមានភាពរហ័សរហួន និងច្នៃប្រឌិតខ្ពស់។ ក្នុងរយៈពេលវែង ការរីកចម្រើននៃវិស័យទេសចរណ៍តាមរដូវកាលបុណ្យ នឹងជួយឱ្យកម្ពុជាអាចអភិវឌ្ឍតំបន់សេដ្ឋកិច្ចថ្មីៗនៅតាមបណ្តាខេត្ត ដែលកាត់បន្ថយការប្រមូលផ្តុំតែនៅក្នុងរាជធានីភ្នំពេញ។ ការធ្វើសមាហរណកម្មរវាងទំនៀមទម្លាប់បុរាណ និងទំនោរអាជីវកម្មសម័យថ្មី បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈប្លែកគេ និងមានសក្តានុពលខ្ពស់សម្រាប់ការរីកចម្រើនប្រកបដោយនិរន្តរភាព។ ការរៀបចំស្តុកទំនិញ និងសង្វាក់ផ្គត់ផ្គង់ឱ្យមានភាពបត់បែនតាមរដូវកាល គឺជាការសាកល្បងដ៏ធំបំផុតសម្រាប់សមត្ថភាពគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនផលិតកម្មនៅកម្ពុជា។ ពិធីបុណ្យជាតិក៏ដើរតួនាទីជាវេទិកាមួយសម្រាប់បង្ហាញពីផលិតផល "Made in Cambodia" ដែលជួយលើកកម្ពស់មោទនភាពជាតិ និងជំរុញការគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំង។ ការយល់ដឹងអំពីឥទ្ធិពលនៃពិធីបុណ្យមកលើវដ្តអាជីវកម្ម គឺជាមេរៀនគ្រឹះសម្រាប់សហគ្រិនវ័យក្មេងខ្មែរ ក្នុងការកសាងអាជីវកម្មដែលមានភាពរឹងមាំ និងអាចប្រកួតប្រជែងបានក្នុងកម្រិតតំបន់។ ការគ្រប់គ្រងធនធានមនុស្សដោយមានការយល់យោគ និងភាពបត់បែនក្នុងអំឡុងពេលឈប់សម្រាកបុណ្យ នឹងជួយឱ្យក្រុមហ៊ុនអាចកសាងនូវ "វប្បធម៌អង្គភាព" ដែលរឹងមាំ និងមានភាពស្មោះត្រង់ពីបុគ្គលិក។ នៅក្នុងបរិបទនៃសេដ្ឋកិច្ចសកលលោក ភាពមានប្រៀបនៃវិស័យសេវាកម្ម និងពាណិជ្ជកម្មតាមរដូវកាលនៅកម្ពុជា គឺជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគបរទេសដែលចង់បណ្តាក់ទុន។ ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបុណ្យ គឺជាកត្តាមូលដ្ឋានដែលអនុញ្ញាតឱ្យសកម្មភាពអាជីវកម្ម និងការដើរកម្សាន្តអាចប្រព្រឹត្តទៅបានដោយរលូន និងមានសុវត្ថិភាព។ ការច្នៃប្រឌិតថ្មីៗនៅក្នុងការវេចខ្ចប់ និងការរចនាផលិតផលសម្រាប់រដូវកាលបុណ្យ នឹងជួយឱ្យផលិតផលខ្មែរអាចបោះជំហានចូលទៅក្នុងទីផ្សារអន្តរជាតិបានកាន់តែងាយស្រួល។ ទស្សនវិស័យនៃអាជីវកម្មដែលជោគជ័យនៅកម្ពុជា គឺត្រូវចេះប្រើប្រាស់ "កម្លាំងនៃវប្បធម៌" ដើម្បីបង្កើតជា "តម្លៃនៃសេដ្ឋកិច្ច" ដែលផ្តល់ផលប្រយោជន៍ដល់ទាំងម្ចាស់អាជីវកម្ម និងសង្គមជាតិ។ ជាចុងក្រោយ ការវិវឌ្ឍនៃបច្ចេកវិទ្យាទូទាត់ប្រាក់គ្មានសាច់ប្រាក់ នឹងជួយសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មក្នុងរដូវបុណ្យឱ្យកាន់តែមានតម្លាភាព និងកាត់បន្ថយហានិភ័យផ្សេងៗ។ សរុបមក វដ្តអាជីវកម្ម និងពិធីបុណ្យជាតិនៅកម្ពុជា គឺជាធ្លុងមួយដែលមិនអាចបំបែកបាន ហើយការយល់ដឹងពីចំណុចនេះ គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ភាពជោគជ័យក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា។